សុភាសិតខ្មែរ ក្រក៏ក្រចុះឲ្យតែមាន មាននិយមន័យថា ក្រទ្រព្យសម្បត្តិក៏ក្រចុះ តែត្រូវអោយមានចំណេះវិជ្ជា និងគំនិត ។ មនុស្សគ្រប់គ្នាកើតឡើងសុទ្ធតែចង់មាន ចង់បានទ្រព្យសម្បត្តិ និងបុណ្យស័ក្តិ តែការចង់បាននេះ វាពុំប្រាកដថាបានសមតាមបំណងទេ។ ពាក្យនេះចង់បង្ហាញថា បើបានជាកើតមក ហើយក្រីក្រក៏ក្រទៅចុះ តែត្រូវខិតខំរៀនសូត្រ ហើយត្រូវមានចំណេះវិជ្ជា ។ មានន័យថា តម្លៃនៃចំណេះវិជ្ជា ជាទ្រព្យសម្បត្តិប្រសើរឧត្តុង្គឧត្តមបំផុត ព្រោះគ្មានអ្នកណាមកឆក់ដណ្ដើម ឬលួចប្លន់បានទេ សូម្បីតែភ្លើងក៏មិនអាចឆេះបានផង ។ ឯទ្រព្យសម្បត្តិប្រើប្រាស់នានា អាចត្រូវចោរឆក់ប្លន់ ឬត្រូវភ្លើងឆេះបាត់បង់ក្នុងរយៈពេលខ្លីបំផុត ដោយគ្មានការត្រៀមខ្លួនជាមុន។ ដូច្នេះ ត្រូវស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួន កាលបើមានចំណេះវិជ្ជាហើយ ទ្រព្យសម្បត្តិ បុណ្យស័ក្តិ កើតមកតាមក្រោយយ៉ាងងាយបំផុត ។ បកស្រាយសុភាសិតខ្មែរ មួយទៀតនោះគឺ កង់ត្រាចកង់ធ្នង់ មានន័យ វាសនាកម្មមនុស្សម្នាក់ៗមិនមានភាពប្រាកដនិយមទេ ហើយវាប្រែប្រួលទៅតាមពេលវេលា ។ បើយើងបកស្រាយសុភាសិតនេះតាមន័យចំ នោះមានន័យថា រទេះគោ ឬរទេះក្របី ត្រូវមានកង់ ដែលមានកាំ និងខ្នងកង់ដែលធ្វើពីឈើខ្លឹម ស្អិតជាប់ល្អ ។ កំណាត់ឈើនីមួយៗក្នុងការធ្វើកង់មិនប្រាកដជាប្រភេទឈើដូចគ្នាទាំងស្រុងទេ ដូច្នេះការត្រួតពិនិត្យគុណភាព និងប្រភពដើមមានសារៈសំខាន់ដើម្បីអោយការប្រើប្រាស់បានយូរ។ គេជ្រើសយកឈើដែលមានគុណភាពល្អ និងស្វិតមាំ ដើម្បីធ្វើខ្នងកង់ ឲ្យមានភាពរឹងមាំ និងអាចទ្រាំទ្របាននូវទម្ងន់និងការប្រើប្រាស់យូរអង្វែង។ ជួនការ គេយកឈើត្រាចខ្លះ និងឈើធ្នង់ខ្លះ មកលាយបញ្ចូលគ្នា ដើម្បីបង្កើតជាកង់ដែលមានភាពរឹងមាំល្អសម្រាប់ការប្រើប្រាស់។ ពេលគេបររទេះទៅ គេឃើញកំណាត់ឈើត្រាចនៅលើ ឈើធ្នង់នៅក្រោម ពេលកង់វិល ឈើធ្នង់ឡើងលើ ឈើត្រាចមកនៅក្រោមម្តងវិញ កង់ត្រាច កង់ធ្នង់ ចេះតែផ្លាស់ប្តូរគ្នាជារហូតទៅ ។ ហើយបើយើងបកស្រាយសុភាសិតនេះតាមន័យធៀប មានន័យថា មនុស្សម្នាក់ៗរមែងមានវាសនាកម្មខុសៗគ្នា ។ ឧទាហរណ៍ លោក ក មានបុណ្យស័ក្តិខ្ពស់ និងទ្រព្យសម្បត្តិស្តុកស្ដម្ភ មានផ្ទះ មានឡាន និងមានអំណាចក្នុងសង្គម។ ចំណែកឯលោក ខ មានជីវភាពសាមញ្ញ ឬក៏ក្រីក្រដូចតោកយ៉ាក ដែលប្រឈមមុខនឹងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ បន្ទាប់មក គេឃើញលោក ក បានប្រព្រឹត្តកំហុស ឬចាញ់ក្នុងល្បែង ដែលធ្វើអោយប៉ះពាល់ដល់បុណ្យស័ក្តិរបស់ខ្លួន ដូច្នេះធ្លាក់ទៅជាអ្នកក្រីក្រលំបាក និងជួបបញ្ហាជាច្រើន។ ឯបុរស ខ ស្រាប់តែរកស៊ីកាក់កប មានលុយចាយសម្បូរសប្បាយ មានឡាន មានផ្ទះវិឡា ឡើងជាអ្នកមានស្តុកស្តម្ភ មានគេគោរពកោតក្រែងទៀតផង ។ ដូច្នេះសុភាសិតនេះ ចង់បង្ហាញថា “កើតជាមនុស្សនេះ ដូចកង់រទេះ វិលទៅវិលមក ពេលខ្លះគេទទួលបានសំណាង ពេលខ្លះយើងទទួលបានសំណាងដែរ ”។ សុភាសិតចុងក្រោយនោះគឺ ក្បាលអ្នកណាសក់អ្នកហ្នឹង មានន័យថា អ្នកណាធ្វើ អ្នកនោះទទួល ។ យើងបកស្រាយសុភាសិតនេះតាមន័យត្រង់ ធម្មតាក្បាល និងសក់ ជារបស់នៅជាប់ជាមួយគ្នា ហើយសក់ដុះនៅលើក្បាលអ្នកណា វាជាសម្បត្តិរបស់អ្នកនោះឯង ។ គ្មានអ្នកណាផ្សេងអាចយកក្បាលមកទទួល ឬរំលែកបានទេ ឬមានអ្នកណាផ្សេងមកតវ៉ាថា សក់លើក្បាលអ្នកឯងជារបស់ខ្ញុំដែរ ។ បើយើងបកស្រាយសុភាសិតនេះតាម ន័យធៀប គឺ ពាក្យនេះប្រៀបធៀបទៅលើទង្វើអ្វីមួយដែលអ្នកណាម្នាក់បានប្រព្រឹត្ត បានធ្វើ បានសាង ។ រីឯលទ្ធផលដែលត្រូវផ្តល់ឲ្យមកវិញគឺអ្នកធ្វើនោះឯងជាអ្នកទទួលដោយមិនអាចអំពាវនាវហៅរក ឬជួលអ្នកណាផ្សេងឲ្យមកជួយទទួលរងទុក្ខទោស ឬជួយរំលែកបានទេ ។ សុភាសិតខ្មែរ គឺជាឃ្លាខ្លីៗដែលជាពាក្យស្លោកមានអត្ថន័យជ្រាលជ្រៅ បង្កប់នូវទស្សនៈ គតិបណ្ឌិត បទពិសោធន៍ជីវិត និងគំនិតអប់រំ ដែលដូនតាខ្មែរបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។